គម្ពីរសាសនានៅកម្ពុជា មានភាពចម្រុះ និងបង្ហាញពីប្រវត្តិសាសនាដ៏យូរអង្វែងរបស់ប្រទេស។ គម្ពីរសាសនានៅកម្ពុជារួមមាន គម្ពីរពុទ្ធសាសនា ហិណ្ឌូ អ៊ីស្លាម គ្រីស្ទសាសនា និង ជំនឿតាមប្រពៃណីរបស់ប្រជាជន។ គម្ពីរចម្បងបំផុតគឺព្រះត្រៃបិដកនៃព្រះពុទ្ធសាសនាថេរវាទ។ ត្រៃបិដកត្រូវបានចែកជាបីផ្នែកគឺ សុតន្ត វិន័យ និង អភិធម្ម។ ព្រះសង្ឃសិក្សាអត្ថបទទាំងនេះជាភាសាបាលី ប៉ុន្តែជាញឹកញាប់ពន្យល់ជាភាសាខ្មែរសម្រាប់ប្រជាជន។ ព្រះធម៌ទេសនា និងការបង្រៀនបញ្ចូលទាំងពាក្យក្នុងគម្ពីរ និងការបកស្រាយជាភាសាខ្មែរ។ សាស្ត្រាស្លឹករឹតគឺជាវិធីសាស្ត្របុរាណមួយក្នុងការរក្សាអត្ថបទគម្ពីរសាសនា។ សាស្ត្រាស្លឹករឹតទាំងនេះ រួមមានសេចក្ដីបង្រៀនរបស់ព្រះពុទ្ធ សេចក្ដីអត្ថាធិប្បាយ ការណែនាំអំពីពិធីផ្សេងៗ។ វាក៏រួមមានហោរាសាស្ត្រ វេជ្ជសាស្ត្រ និងរឿងរាមកេរ្តិ៍ផងដែរ។ ព្រះសង្ឃ និង អ្នកចម្លង បានសរសេរសាស្ត្រាស្លឹករឹតនេះដោយប្រុងប្រយ័ត្ន។ សព្វថ្ងៃនេះ មានសាស្ត្រាស្លឹករឹតជាច្រើនត្រូវបានចម្លងទុកជាឌីជីថល។ ឥទ្ធិពលហិណ្ឌូក៏ត្រូវបានរកឃើញនៅក្នុងអត្ថបទសាសនានៅប្រទេសកម្ពុជាផងដែរ។ សំស្ក្រឹតបុរាណ និងសិលាចារឹកខ្មែរពីដើមបានចារសេចក្ដីអធិស្ឋានរបស់ហិណ្ឌូ និងអត្ថបទស្ដីពីព្រះរាជក្រឹត្យ។ រឿង រ៉ាម៉ាយ៉ាណា ដែលបានសម្ដែងជាទម្រង់ខ្មែរ ឬ ហៅថារឿងរាមកេរ្តិ៍គឺជាវីវកថាខាងសាសនាមួយ។ រឿងនេះត្រូវបានសម្ដែងជាការរាំ ច្រៀង ថែមទាំងបង្រៀនជាគុណធម៌មួយថែមទៀតផង។ សាសនាអ៊ីស្លាមត្រូវបានគោរពប្រតិបត្តិដោយជនជាតិចាមនៅកម្ពុជា។ គម្ពីរចម្បងគឺ កូរ៉ាន ដែលអានជាភាសាអារ៉ាប់។ ក្នុងនោះក៏មានអត្ថបទសាសនារបស់អ៊ីស្លាមជាច្រើនទៀតដែលបានសរសេរជាអក្សរចាមផងដែរ។ អត្ថបទសាសនាទាំងនេះជួយណែនាំ បង្រៀនដល់សហគមន៍អ៊ីស្លាមនៅកម្ពុជា។ ពេលថ្មីៗនេះ គេបានកំពុងព្យាយាមបកប្រែគម្ពីរកូរ៉ានមកជាភាសាចាម។ សាសនាគ្រីស្ទក៏មានវត្តមាននៅកម្ពុជាដែរ ជាពិសេសចាប់តាំងពីសតវត្សរ៍ទី ២០។ ការបកប្រែគម្ពីរទាំងស្រុងជាភាសាខ្មែរដំបូង ត្រូវបានធ្វើឡើងដោយ លោក អាតធើរ ហាមម៉ុន។ កំណែសម័យទំនើបនៃព្រះគម្ពីរគ្រីស្ទានត្រូវបានចែកចាយយ៉ាងទូលំទូលាយជាភាសាខ្មែរ។ ជនជាតិខ្មែរដែលជាគ្រីស្ទានប្រើប្រាស់អត្ថបទទាំងនេះនៅក្នុងព្រះវិហារ និងតាមសាលារៀនគ្រីស្ទបរិស័ទ។ អត្ថបទដែលជាប់ទាក់ទងជំនឿសាសនារបស់ប្រជាជនដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះមានដូចជា យ័ន្តការពារ សៀវភៅឱសថ ពិធីអន្ទងវិញ្ញាណជាដើម។ ភាគច្រើនអ្នកដែលប្រើវាគឺជា អ្នកជំនាញខាងពិធី និងចាស់ទុំក្នុងស្រុក។ អត្ថបទគម្ពីរសាសនា មិនត្រឹមតែសម្រាប់អានទេ ប៉ុន្តែក៏អាចយកទៅច្រៀង សូត្រ និងសម្ដែងដែរ។ អត្ថបទគម្ពីរសាសនាដើរតួនាទីជាអ្វីមួយដែលដឹកនាំ គុណធម៌ ពិធីសាសនា និងអត្តសញ្ញាណរបស់សហគមន៍មួយ។ សរុបជារួម អត្ថបទគម្ពីរសាសនានៅកម្ពុជាបានបង្កើតជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌ និងជំនឿដ៏សម្បូរបែប។